ចំណងមិត្តភាពកាលពីកុមារភាពនៅតាមភូមិជនបទក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃជីវិត ដែលបានកសាងឡើងដោយភាពសាមញ្ញ ភាពស្មោះត្រង់ និងការចែករំលែកគ្នាទៅវិញទៅមក។ វាជាទំនាក់ទំនងដែលបានចងក្រងឡើងដោយការលេងល្បែងប្រជាប្រិយ ការសិក្សានិងការជួយការងារគ្នាទៅវិញទៅមក ហើយបានបង្កើតជាអនុស្សាវរីយ៍ដ៏ល្អដែលមិនអាចបំភ្លេចបាន។ មិត្តភាពទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងចំណងសហគមន៍ភូមិឲ្យមានភាពរឹងមាំនិងគង់វង្សរហូតមកដល់សព្វថ្ងៃ។ មិត្តភាពកុមារភាពនៅតាមភូមិមានលក្ខណៈពិសេសត្រង់ថា វាពិតជាមានភាពសាមញ្ញនិងស្មោះត្រង់ដោយគ្មានលក្ខខណ្ឌ ដោយផ្អែកលើការរស់នៅជិតស្និទ្ធនិងសកម្មភាពប្រចាំថ្ងៃរួមគ្នា។ កុមារនៅទីនោះមានពេលទំនេរច្រើនសម្រាប់ចំណាយពេលជាមួយគ្នាដូចជាការលេងល្បែងបិទពួន លេងលោតអន្ទាក់ និងលេងល្បែងទាញព្រ័ត្រជាដើម ដែលបានបង្រៀនពួកគេពីការសហការតាំងពីតូច។ ពួកគេលេងកម្សាន្តនៅទីវាលស្រែ វាលភក់ ឬនៅតាមមាត់អូរដោយប្រើប្រាស់សម្ភារៈធម្មជាតិដែលនៅជុំវិញខ្លួនដូចជាដី ទឹក និងស្លឹកឈើ ដែលទាំងអស់នេះបានបង្កើតឱ្យមានទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងកុមារនិងកុមារដែលរស់នៅក្នុងភូមិជាមួយគ្នា។ លើសពីនេះទៅទៀត ក្មេងៗនៅតាមភូមិក៏តែងតែជួយការងារឪពុកម្តាយដូចជាការឃ្វាលគោក្របី ឬកាប់អុសដែលសកម្មភាពទាំងនេះបានធ្វើឡើងជាមួយគ្នា ហើយវាគឺជាផ្នែកមួយនៃការកសាងមិត្តភាពដ៏រឹងមាំរបស់ពួកគេ។ សកម្មភាពរួមគ្នាទាំងនេះបានបង្កើតឱ្យមានភាពសប្បាយរីករាយ និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ ពួកគេបានរៀនពីរបៀបចែករំលែករបស់របរ និងអាហារដែលខ្លួនមានដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ មិត្តភាពកាលពីកុមារភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងចំណងសហគមន៍ភូមិឱ្យមានភាពរឹងមាំនិងស្ថិតស្ថេរ។ កុមារបានរៀនពីរបៀបសហការ ជួយគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាជាមួយគ្នា ដែលទាំងអស់នេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ពេលអនាគត។ នៅពេលដែលពួកគេធំពេញវ័យ ពួកគេបានបន្តការសហការគ្នាក្នុងការងារសហគមន៍ដូចជាការធ្វើបុណ្យទាន ការសាងសង់សាលារៀន ឬការជួសជុលផ្លូវថ្នល់ជាដើម ដែលបង្ហាញពីភាពស្មោះត្រង់នឹងគ្នា។ មិត្តភាពពីតូចបានបន្តរហូតដល់ចាស់ដែលបានប្រែក្លាយទៅជាចំណងសហគមន៍ដ៏រឹងមាំពោរពេញដោយភាពជឿជាក់និងការទុកចិត្ត។ ប្រជាជនក្នុងភូមិទាំងអស់ស្គាល់គ្នាទៅវិញទៅមកស្ទើរតែទាំងអស់ដោយសារតែទំនាក់ទំនងដែលបានកសាងឡើងតាំងពីកុមារភាពមក។ ពួកគេក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ ការចូលរួមក្នុងសកម្មភាពសហគមន៍ដោយស្ម័គ្រចិត្តបានក្លាយជាទម្លាប់ធម្មតាមួយនៅក្នុងជីវិតរបស់ពួកគេ។ មិត្តភាពកាលពីកុមារភាពនៅតាមជនបទមានភាពខុសគ្នាខ្លាំងពីមិត្តភាពនៅតាមទីក្រុង ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយការរស់នៅជិតគ្នាឬមានសកម្មភាពរួមគ្នា។ មិត្តភាពនៅតាមទីក្រុងច្រើនតែត្រូវបានកសាងឡើងតាមរយៈការសិក្សានៅសាលា ការចូលរួមក្នុងក្លឹបសិក្សា ឬសកម្មភាពក្រៅម៉ោងផ្សេងៗទៀត ដែលធ្វើឲ្យពួកគេមិនសូវមានពេលលេងជាមួយគ្នាដូចក្មេងនៅតាមជនបទឡើយ។ ក្មេងៗនៅតាមទីក្រុងមិនសូវមានពេលទំនេរច្រើនដូចក្មេងនៅតាមជនបទឡើយ ដោយសារតែពួកគេត្រូវចំណាយពេលច្រើនទៅលើការសិក្សាឬការរៀនបន្ថែម។ ការលេងសប្បាយរបស់ក្មេងៗនៅតាមទីក្រុងច្រើនតែធ្វើឡើងនៅទីកន្លែងបិទជិតដូចជាផ្ទះឬសាលារៀនជាដើម ដែលខុសពីក្មេងជនបទដែលលេងនៅទីវាលដ៏ធំទូលាយ។ ក្មេងនៅទីក្រុងមានទំនោរទៅរកការលេងជាមួយគ្នាដោយប្រើប្រាស់សម្ភារៈទំនើបៗដូចជាទូរស័ព្ទដៃឬកុំព្យូទ័រជាជាងការលេងដោយប្រើធម្មជាតិ។ ពួកគេក៏មានឪកាសតិចតួចក្នុងការជួបជុំគ្នាជាមួយមិត្តភក្តិដែលរស់នៅឆ្ងាយពីផ្ទះដែរ។ ភាពខុសគ្នានៃបរិបទទាំងនេះបានធ្វើឱ្យប្រភេទនៃមិត្តភាពមានលក្ខណៈប្លែកពីគ្នា។ មិត្តភាពជនបទមានភាពរឹងមាំនិងស្មោះត្រង់ជាងដោយសារតែពួកគេបានចែករំលែកជីវិតប្រចាំថ្ងៃជាមួយគ្នាក្នុងរយៈពេលដ៏យូរ។ នៅក្នុងសម័យទំនើបនេះ មិត្តភាពកាលពីកុមារភាពនៅតាមភូមិក៏កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ។ ការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាដូចជាទូរស័ព្ទដៃនិងវីដេអូហ្គេមបានធ្វើឲ្យការលេងនៅខាងក្រៅផ្ទះមានការថយចុះគួរឱ្យកត់សម្គាល់ ដែលជាការកាត់បន្ថយឱកាសនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ក្មេងៗសម័យនេះច្រើនតែចំណាយពេលជាមួយគ្នាលើបណ្តាញសង្គមឬការលេងហ្គេមអនឡាញ ដែលបានកាត់បន្ថយការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមជនបទទៅកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើក៏បានកាត់ផ្តាច់នូវចំណងមិត្តភាពដែលធ្លាប់មានពីមុនមកផងដែរ។ មិត្តភាពដែលធ្លាប់តែពឹងផ្អែកលើការជួបគ្នាផ្ទាល់មុខបានក្លាយជាការទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាវិញ។ ទោះបីជាយ៉ាងណាក៏ដោយ អនុស្សាវរីយ៍និងតម្លៃនៃមិត្តភាពកាលពីកុមារភាពនៅតាមជនបទនៅតែជាចំណុចមួយដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ វាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងសហគមន៍ភូមិឱ្យមានភាពរឹងមាំរហូតមកដល់បច្ចុប្បន្ន។ វាក៏ជាការលើកទឹកចិត្តឲ្យប្រជាជនចងចាំនិងរក្សាបាននូវប្រពៃណីដ៏ល្អនេះផងដែរ។ តម្លៃនៃការចែករំលែក ជួយយកអាសា និងការសហការគ្នានៅតែជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ វាជាចំណងដ៏រឹងមាំដែលបានភ្ជាប់មនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។ មិត្តភាពនេះគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃវប្បធម៌ជនបទរបស់ខ្មែរ។